រឿងសុបិន្តកុមារ ជាវណ្ណកម្មរបស់លោក ជិន យ៉ាហន ដែលបានបោះពុម្ភផ្សាយក្នុងឆ្នាំ២០១១ ដើម្បីប្រើប្រាស់ជាប្រភេទសៀវភៅអានបន្ថែមនៅតាមសាលារៀនចំណេះទូទៅ។ កាលពីសម័យយូរលង់ណាស់មកហើយ នៅនគរសាវត្ថី មានគ្រួសារមួយ ពីរនាក់ប្តីប្រពន្ធ ប្រកបរបរនេសាទ និងបរបាញ់សត្វដើម្បីចិញ្ចឹមជីវិត ។ ស្ត្រីជាភរិយាបានមានគភ៌ ទើបធ្វើអោយនាងមានអាការៈរហិតរហៃអស់កម្លាំង ញាប់ញ័រ ក្នុងប្រាណខុសធម្មតា ។ រាត្រីមួយ នាងយល់សប្តិថា នាងបានចេញពីផ្ទះ ដើម្បីទៅរកអុសក្នុងព្រៃ គ្រាន់នឹងលក់ ។ លុះដើរចូលក្នុងព្រៃជ្រៅទៅៗ នាងក៏វង្វេងផ្លូវដោយភ័យពេក នាងស្រែក រកប្តី ។ បន្ទាប់មក នាងបានដើរចេញផុតពីព្រៃធំនោះ ហើយបានឃើញសមុទ្រ ធំដ៏ល្វឹងល្វើយ ធ្វើឱ្យនាងកាន់តែភ័យរន្ធត់ខ្លាំងឡើង ។ នាងក៏អង្គុយយំ ហើយនិយាយថា ឱលោកអ្នកណាអើយ ជួយបង្ហាញផ្លូវខ្ញុំ ឱ្យបានវិលត្រឡប់ទៅផ្ទះវិញផង ។ មួយរំពេចនោះ ស្រាប់តែ មានតាឥសីហោះនៅលើអាកាស ដៃកាន់កែវ មណីរត្នដែលមានរស្មីចែងចាំង យកមកដាក់លើបាតដៃនាង ហើយចង្អុល បង្ហាញផ្លូវ ឱ្យនាងត្រឡប់ទៅវិញ ។ នៅពេលបានកែវមណីរត្នហើយ នាងក៏ រកឃើញផ្លូវទៅផ្ទះ រួចបានជួបប្តីដូចចិត្តប្រាថ្នា នាងភ្ញាក់ដឹងខ្លួនវិញ នាពេលទៀបភ្លឺ ។ ព្រឹកឡើង ភរិយា និងស្វាមីក៏ម្នីម្នារកចេក ម្លូស្លា ទៀនធូប និងបេះផ្កាភ្ញី ដើម្បីទៅរកគ្រូទស្សន៍ទាយឱ្យកាត់សុបិន្ត។ លុះនាងរៀបរាប់ដំណើរយល់សប្តិ សព្វគ្រប់ហើយ គ្រូទស្សន៍ទាយប្រាប់នាងថា សុបិននោះ ល្អវិសេស វិសាលណាស់ ។ នាងប្រាកដជាមានគភ៌ ហើយប្រសូតបានកូនប្រុសដ៏ល្អឧត្តមក្រៃលែង ជាទីពឹងរបស់ញាតិទាំងឡាយផង។ ពេលបានស្តាប់ហើយ នាងត្រេកអរណាស់ ក៏លើកគ្រឿងតង្វាយជូនគ្រូទាយ រួចត្រឡប់មកផ្ទះវិញ ។ ចាប់ពីពេលនោះមក បុរសជាប្តីយកចិត្តទុកដាក់មើលថែភរិយារហូតដល់ នាងគ្រប់ខែ ។ នាងក៏ប្រសូតបានកូនប្រុសម្នាក់ដ៏មានសម្បុរថ្លាស្អាត នាង និងស្វាមី បានដាក់ឈ្មោះកូនថា សុបិនកុមារ ។ ថ្វីត្បិត សុបិនកុមារជាកូនអ្នកនេសាទ ប៉ុន្តែ សុបិនកុមារ មិន ដែលធ្វើនេសាទ ឬប្រមាញ់ប៉ះពាល់ជីវិតសត្វទេ ។ លុះ សុបិនកុមារអាយុ បាន៧ ឆ្នាំ បុរសជាឪពុកបានធ្វើមរណកាលទៅ ហើយបានកើតជាប្រេត។ ដោយសារកាលនៅរស់ គាត់ពុំបានគោរពតាមព្រះធម៌របស់ព្រះពុទ្ធ ពុំបានធ្វើបុណ្យទាន ពុំបានរក្សាសីល ហើយរវល់តែនឹងការបរបាញ់ និងសម្លាប់សត្វ ។ សុបិនកុមារក្លាយជាក្មេងកំព្រាឪពុក រស់នៅតែជាមួយម្តាយ ហើយ តែងតែសុំម្តាយទៅលេងនៅឯវត្ត ដោយជួយបោសសំអាតទីអារាម ជម្រះស្មៅ ដាំទឹក បម្រើព្រះសង្ឃពុំដែលឱ្យឆ្គងឡើយ ។ ក្រោយមក សុបិន្តកុមាមានអាយុ១៦ឆ្នាំ គាត់ក៏មានបំណងចង់បួសក៏បានទៅសុំព្រះសង្ឃ ប៉ុន្តែព្រះសង្ឃក៏មានសង្ឃដីការថាអោយទៅសុំម្តាយសិន ។ បន្តាប់ពីគាត់ទៅសុំម្តាយ ម្តាយរបស់គាត់ក៏បានបដិសេធមិនអោយសុបិន្តកុមារបួសឡើយ ពីព្រោះគាត់មានកូនតែមួយប៉ុណ្នោះ ប៉ុន្តែទោះបីជាម្តាយឃាត់មិនអោយបួសក៏សុបិន្តកុមាននៅតែទៅបួស។ ចំណែកឯនៅថាននរកវិញ យមរាជបានចាត់យមបាល ដើម្បីស្វែងរកអ្នកដែលពុំបានធ្វើបុណ្យសន្សំកុសល មិនបានដាក់ទានមានចិត្តឬស្យា មិនថាជាក្មេងឬចាស់ឬស្រីប្រុសក៏ដោយត្រូវចាប់មកបោះក្នុងភ្លើងនរក។ នៅពេលយមបាលបានឡើងមកឋានមនុស្សលោក ក៏បានឃើញម្តាយរបស់សុបិន្តកុមារកំពុងដេកលង់លក់នៅក្នុងព្រៃក្រោយពេលនាងកាប់អុសអស់កម្លាំង។ ឃើញដូច្នោះយមបាលក៏បានពិនិត្យផ្តៀងផ្ទាត់នៅបញ្ជីឈ្មោះ ឃើញថានាងជាស្រីមានបាប មិនបានសន្សំនូវបុណ្យកុសលឡើយ ក៏បានចាប់យកនាងទៅ។ បន្ទាប់ពីបានមកដល់ឋានយមរាជហើយ យមបាលក៏បានសួរទៅនាងថា តើនាងបានធ្វើបាប ឬបុណ្យអ្វីខ្លះ ចូរនិយាយឱ្យត្រង់មក។ នៅពេលសួរបែបនេះហើយ ដោយហេតុតែមានបាបព្រោះបានឃាត់កូនមិនឲ្យទៅបួស ម្តាយសុបិនកុមារ ក៏វង្វេងស្មារតី ស្រដីថា ខ្លួនខ្ញុំជាស្រី តាំងពីក្មេងខ្ចីមកពុំបានដឹងថា អ្វីជាបាប បុណ្យទេ។ ទោះបីជាយមរាជសួរចម្លើយ ខឹងដាល់តប់យ៉ាងណាក៏នាងនៅតែឆ្លើយថាពុំដឹង បន្ទាប់មកអ្នកកត់ត្រាកត់ពាក្យទាំងនេះទៅសូត្រប្រាប់យមរាជ ត្រាស់បង្គាប់ថា ឱ្យយកនាងចេញទៅ បោះទៅក្នុងភ្លើងនរក ។។ យមបាលក៏ចាប់នាងចងបណ្តើរទៅរកភ្លើងដែលកំពុងឆេះ ។ លុះឃើញ ពន្លឺភ្លើង នាងដណ្ដឹងសួរយមបាលថា តើអ្វីនេះម្តេចក៏ភ្លឺច្រាលដូចជា ចីពរ កូនខ្ញុំ? ។ យមបាលកំពុងក្រេវក្រោធផង ក៏ទះមាត់នាង ស្តីឱ្យនាងថា កាលដើមម្តេចមិនស្រដី លុះឃើញអគ្គិបែរជាថាចីពរកូនឯង នាងបានស្រែក ទ្រហោយំក្លែងៗ ហៅរកកូនឱ្យជួយ ។ ពេលយមបាលបោះនាងចូលទៅក្នុងភ្នក់ភ្លើង ស្រាប់តែផ្កាឈូកមាសប៉ុនកង់រាជរថផុសឡើង ទ្រនាងជាប់ ។ យមបាលខឹងណាស់ កន្ត្រាក់នាងទម្លាក់ ទៅក្នុងរណ្តៅភ្លើងមួយទៀតដែលមានទំហំមួយពាន់យោជន៍ ផ្កាឈូកមាសក៏ ផុសឡើងទ្រនាងទៀត ។ ភ្លាមនោះ យមបាលក៏លោតទៅចាប់ទាញ ជើងនាងទម្លាក់ទៅក្នុងរណ្តៅភ្លើងមួយទៀតដែលមានទំហំមួយម៉ឺនយោជន៍ ផ្កាឈូកមាស ផុសឡើងទ្រនាងជាប់ទៀត ។ ឃើញដូច្នោះ យមបាលភិតភ័យ ក្រាបបង្គំ ហើយដោះលែងនាងមកវិញ ។ ម្តាយសុបិនកុមារភ្ញាក់ដឹងខ្លួន ក្រោកឡើងម្នីម្នាលើកអុសទូលដើរទៅវត្ត ដើម្បីនិយាយទូលកូន ។ នៅពេលទៅដល់វត្ត នាងបានទូលសាមណេរឱ្យ វិលត្រឡប់មកភូមិវិញ ដើម្បីធ្វើពិធីជញ្ជាត់ព្រលឹង រួចសឹមធ្វើពិធីបំបួសសាជាថ្មីដោយចិត្តជ្រះថ្លា ។ កាលខាងក្រោយមកសាមណេរសុបិនសង្វាតបំពេញមគ្គផលយ៉ាងត្រឹមត្រូវ រួមទាំងបិណ្ឌបាតចិញ្ចឹមមាតា ហើយចម្រើនភាវនាទៅរំដោះឪពុក ។ លុះម្តាយអស់សង្ខារក៏បានទៅកើតនៅឋានសួគ៌ ឯឪពុកក៏បានរំដោះផុត ទុក្ខភ័យពីឋានប្រេត ទៅកើតនៅឋានសួគ៌ដែរ ។ ទាំងនេះបណ្តាលពីអំណាច អានិសង្សរបស់កូនប្រុសដែលបានបួសក្នុងសំណាក់ព្រះពុទ្ធសាសនា។